ផ្សារបណ្ដែតទឹកនៅប្រទេសកម្ពុជា មិនមានឈ្មោះជាផ្លូវការនោះទេ ក៏ប៉ុន្តែភាគច្រើនយើងតែងតែឃើញមាននៅលើបឹងទន្លេសាប តាមរមនីយដ្ឋានផ្សេងៗ ព្រមទាំងតាមកញ្ចុះដែលនៅលើទឹកជាដើម។ យ៉ាងណាមិញ ជីវភាពរស់នៅរបស់ប្រជាជននៅតាមភូមិបណ្ដែតទឹកទាំងឡាយនៅលើបឹងទន្លេសាបមានលក្ខណៈពិសេសគួរឲ្យកត់សម្គាល់ ដែលមើលទៅហាក់ដូចជាផ្សារបណ្ដែតទឹកដែរ។ ជីវភាពរស់នៅរបស់ប្រជាជននៅលើបឹងទន្លេសាបគឺមានលក្ខណៈផ្លែកពីប្រទេសផ្សេង។ ផ្ទះសម្បែងរបស់ពួកគេត្រូវបានសាងសង់លើទូក ឬក្បូនដែលអណ្ដែតលើផ្ទៃទឹក ហើយរាល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេគឺសុទ្ធតែធ្វើនៅលើទឹកទាំងអស់។ ការនេសាទត្រីគឺជាមុខរបរចម្បង និងជាដង្ហើមរបស់ប្រជាជននៅទីនោះ។ ពួកគេប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ។ មិនថាទៅវត្ត ទៅសាលារៀន ទៅលេងផ្ទះអ្នកជិតខាង ឬទៅទិញម្ហូបក៏ដោយ ក៏ពួកគេសុទ្ធតែប្រើទូករៀងៗខ្លួន ជាពិសេសរដូវទឹកឡើង។ នៅតាមភូមិបណ្ដែតទឹកខ្លះ យើងអាចឃើញមានទូកជាច្រើនចតនៅកន្លែងតែមួយដើម្បីធ្វើការទិញដូរទំនិញគ្នា។ ជាទូទៅអ្នកលក់នឹងអុំទូករបស់ខ្លួនទៅតាមផ្ទះនីមួយៗដើម្បីលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ។ ពេលខ្លះអ្នកលក់អាចជាអ្នកនេសាទត្រីដែលយកត្រីស្រស់ៗទៅលក់ឲ្យអ្នកជិតខាងរបស់ពួកគេ។ ពេលខ្លះទៀតក៏មានទូកលក់បន្លែផ្លែឈើដែលមកពីតំបន់ដីគោកផងដែរ។ ការទិញដូរទំនិញនេះប្រៀបដូចជាផ្សារបណ្ដែតទឹកមួយដែរ គ្រាន់តែវាមិនមានលក្ខណៈផ្លូវការ ហើយមិនមែនជាកន្លែងសម្រាប់ទេសចរណ៍ដូចនៅប្រទេសជិតខាងនោះទេ។ ក្រៅពីទូកលក់ដូរម្ហូបអាហារ ក៏មានទូកលក់ប្រេងសាំង សម្ភារៈជួសជុលទូក និងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតផងដែរ។ ជីវភាពបែបនេះគឺអាស្រ័យទៅលើគ្នាទៅវិញទៅមក តួយ៉ាងអ្នកនេសាទចាប់ត្រីបានយកទៅលក់ឲ្យអ្នកផ្សេងដែលមិនបាននេសាទ ហើយអ្នកលក់ដូរទំនិញក៏យកទំនិញពីដីគោកមកលក់បន្តឲ្យអ្នករស់នៅលើទឹក។ ជីវភាពរស់នៅរបស់ប្រជាជននៅតាមភូមិបណ្ដែតទឹកមានរបៀបដំណើរការដ៏រលូនដែលបង្ហាញពីភាពឆ្លាតវៃរបស់មនុស្សក្នុងការសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិ។ ភូមិទាំងនេះច្រើនតែជាកន្លែងប្រមូលផ្ដុំមនុស្សមកពីសហគមន៍ផ្សេងៗគ្នាដែលរស់នៅជាមួយគ្នាក្នុងលក្ខណៈជាផ្ទះបណ្ដែតទឹក។ ពួកគេមានសាលារៀនផ្ទាល់ខ្លួននៅលើទឹក វត្តអារាមក៏នៅលើទឹក ហើយមន្ទីរពេទ្យក៏នៅលើទឹកដែរ។ ភូមិបណ្ដែតទឹកមួយចំនួនមានទូកធំៗសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលចង់មកទស្សនាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ ភ្ញៀវទេសចរណ៍ក៏អាចជិះទូកតូចៗដែលអ្នកភូមិអុំឲ្យដើរលេងកម្សាន្តក្នុងភូមិផងដែរ។ នេះគឺជាចំណុចពិសេសមួយដែលទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាច្រើនឲ្យមកទស្សនាតំបន់នេះជារៀងរាល់ឆ្នាំ។ សារៈសំខាន់នៃជីវភាពរស់នៅបែបនេះគឺមានច្រើនយ៉ាង ដែលវាបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។ ប្រជាជននៅទីនោះពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិពីបឹងទន្លេសាបដើម្បីចិញ្ចឹមជីវិត។ ការនេសាទត្រីមិនមែនត្រឹមតែជាមុខរបរប៉ុណ្ណោះទេ តែវាជាវប្បធម៌ និងប្រពៃណីរបស់ពួកគេផងដែរ។ ភូមិបណ្ដែតទឹកទាំងនេះក៏មានតួនាទីជាអ្នកថែរក្សាបរិស្ថានធម្មជាតិជុំវិញខ្លួនផងដែរ ដោយការរួមគ្នារក្សាអនាម័យ និងការមិនបោះចោលសំណល់រឹងរាយប៉ាយនៅក្នុងបឹង។ មួយវិញទៀត ជីវភាពបែបនេះក៏ជួយជំរុញវិស័យទេសចរណ៍ឲ្យរីកចម្រើនផងដែរ។ ភ្ញៀវទេសចរណ៍ដែលបានមកទស្សនាភូមិបណ្ដែតទឹកនឹងយល់ដឹងកាន់តែច្បាស់ពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមទីជនបទដែលមានតែមួយគត់។ ពួកគេក៏បានជួយបង្កើនប្រាក់ចំណូលដល់អ្នកភូមិផងដែរតាមរយៈការទិញទំនិញ និងការប្រើប្រាស់សេវាកម្មផ្សេងៗ។ ជារួមមក ជីវភាពរស់នៅរបស់ប្រជាជននៅតាមភូមិបណ្ដែតទឹកលើបឹងទន្លេសាបគឺមានលក្ខណៈពិសេសដែលអាចប្រៀបបានទៅនឹងផ្សារបណ្ដែតទឹកដែរ។ វាមិនមែនជាទីផ្សារដែលមានរចនាសម្ព័ន្ធផ្លូវការដូចនៅបរទេសនោះទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលសម្រាប់ការទិញដូរទំនិញ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិដែលពឹងផ្អែកលើធនធានបឹងទន្លេសាប។ ជីវភាពបែបនេះបានបង្ហាញពីភាពច្នៃប្រឌិត និងការសម្របខ្លួនរបស់មនុស្សខ្មែរទៅនឹងធម្មជាតិ ហើយក៏ជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ផងដែរ។